ការប្រកបរបរសិប្បកម្មផលិតឥដ្ឋ និងក្បឿង គឺជាមុខរបរប្រពៃណីដ៏សំខាន់មួយនៅកម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ជាពិសេសក្នុងសម័យអង្គរ ដែលគេប្រើប្រាស់ឥដ្ឋយ៉ាងទូលំទូលាយក្នុងការសាងសង់ប្រាសាទ។ រហូតមកដល់បច្ចុប្បន្ន សិប្បកម្មនេះនៅតែបន្តដំណើរការ ដោយបានវិវឌ្ឍន៍ខ្លួនទៅតាមតម្រូវការទីផ្សារ និងបច្ចេកវិទ្យាខ្លះៗ ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈពិសេសមួយចំនួន។ នៅសម័យអង្គរ ឥដ្ឋគឺជាសម្ភារៈសំណង់ដ៏សំខាន់សម្រាប់សាងសង់ប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទព្រះគោ ប្រាសាទលលៃ និងប្រាសាទបាគងជាដើម។ អ្នកសាងសង់សម័យនោះបានប្រើប្រាស់ឥដ្ឋដែលមានគុណភាពខ្ពស់ ធំ ក្រាស់ និងម៉ដ្ឋល្អ ហើយបច្ចេកទេសផលិតក៏មានភាពជាក់លាក់ផងដែរ។ ភូមិសិប្បកម្មឥដ្ឋមួយចំនួននៅក្បែរតំបន់អង្គរ ដូចជានៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានគេជឿថាមានតាំងពីសម័យអង្គរមកម្ល៉េះ។ បច្ចុប្បន្ននេះ សិប្បកម្មផលិតឥដ្ឋ និងក្បឿងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់ក្នុងស្រុក។ ភូមិខ្លះនៅតែប្រកបរបរនេះជាលក្ខណៈគ្រួសារតាំងពីយូរលង់ណាស់មកហើយ ដោយពឹងផ្អែកលើដីឥដ្ឋដែលមានគុណភាពល្អនៅតំបន់ជុំវិញ។ ដំណើរការផលិតឥដ្ឋ និងក្បឿងប្រពៃណីភាគច្រើននៅតែរក្សាបាននូវទម្រង់ដើម ដោយពឹងផ្អែកលើកម្លាំងពលកម្មមនុស្ស និងវត្ថុធាតុដើមធម្មជាតិ។ ការរៀបចំដីឥដ្ឋ គឺគេជីកយកដីឥដ្ឋដែលមានគុណភាពល្អពីតំបន់ដែលមានដីឥដ្ឋសម្បូរ ជាពិសេសនៅតំបន់ទំនាបលិចទឹក ដូចជានៅតាមបណ្តោយទន្លេ។ ដីឥដ្ឋដែលជីកបាន ត្រូវយកមកបុក ឬឈូសឱ្យម៉ដ្ឋ រួចលាយជាមួយទឹកក្នុងសមាមាត្រត្រឹមត្រូវ ដើម្បីឱ្យដីមានសភាពទន់ល្មម និងស្អិតជាប់គ្នា។ ជួនកាលក៏មានការបន្ថែមសារធាតុផ្សេងៗដើម្បីបង្កើនគុណភាពដីឥដ្ឋផងដែរ។ ដីឥដ្ឋដែលបានលាយហើយ ត្រូវបានគេយកទៅច្រកចូលក្នុងពុម្ពដែលមានរាងចតុកោណកែងសម្រាប់ឥដ្ឋ ឬរាងក្បឿងផ្សេងៗ ដូចជាក្បឿងសន្លឹក ក្បឿងត្រីជញ្ជីង "ស្រកាត្រី"។ សម្រាប់ឥដ្ឋ ជួនកាលគេច្រកដីឥដ្ឋចូលម៉ាស៊ីនពុម្ពដែលបញ្ចេញជាដុំវែង រួចគេប្រើខ្សែលួសកាត់ជាដុំៗតាមទំហំដែលត្រូវការ។ ឥដ្ឋ ឬក្បឿងដែលបានពុម្ពហើយ ត្រូវបានយកទៅហាលថ្ងៃរយៈពេលជាច្រើនថ្ងៃ ប្រមាណ ៤ ទៅ ៥ ថ្ងៃ ឬច្រើនជាងនេះ ដើម្បីឱ្យវាស្ងួត និងរឹង។ ក្នុងដំណាក់កាលនេះ ឥដ្ឋនឹងប្រែពីពណ៌ខ្មៅទៅជាពណ៌ស្រាលជាងមុន។ ការហាលត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការប្រេះបែកដោយសារការស្ងួតលឿនពេក ឬមិនស្មើគ្នា។ ឥដ្ឋ ឬក្បឿងដែលបានហាលស្ងួតល្អហើយ ត្រូវយកទៅរៀបដាក់ក្នុងឡដុតធំៗ។ ការរៀបចំត្រូវធ្វើឡើងដោយមានបច្ចេកទេសល្អ ដើម្បីធានាថាភ្លើងអាចឆេះដល់គ្រប់ដុំ និងអាចផ្ទុកឥដ្ឋបានច្រើនបំផុត។ ចំពោះ ឡ ត្រូវបានបិទជិត រួចគេដុតភ្លើងដោយប្រើអុសជាប្រភពកំដៅចម្បង។ ជួនកាលគេក៏បន្ថែមអង្កាមដើម្បីបង្កើនកំដៅឱ្យកាន់តែខ្លាំង ដែលសីតុណ្ហភាពអាចឡើងដល់ ៦៥០ អង្សាសេ ឬខ្ពស់ជាងនេះ។ បន្ទាប់ពីដុតបានគ្រប់គ្រាន់ ឡត្រូវបិទទុកចោលប្រមាណ ១០ ថ្ងៃ ដើម្បីឱ្យឥដ្ឋ ឬក្បឿងត្រជាក់បន្តិចម្តងៗ។ ការធ្វើបែបនេះជួយឱ្យផលិតផលមានគុណភាពល្អ និងមិនប្រេះស្រាំ។ នៅពេលដែលឡត្រជាក់គ្រប់គ្រាន់ កម្មករនឹងចូលទៅយកឥដ្ឋ ឬក្បឿងដែលបានដុតឆ្អិនហើយចេញមក រួចយកទៅត្រៀមសម្រាប់លក់ចែកចាយ។ ចំពោះ ឥដ្ឋ ដែលដុតបានឆ្អិនល្អ នឹងមានពណ៌ក្រហមឆ្អិនឆ្អៅ។ តំបន់ផលិតឥដ្ឋ និងក្បឿងល្បីៗមានដូចជា នៅក្នុងខេត្ត កំពង់ឆ្នាំង ត្រូវបានគេស្គាល់ថាជា "កំពង់ផែគ្រឿងស្មូន" ដោយសារតែមានភូមិផលិតគ្រឿងស្មូន និងឥដ្ឋក្បឿងជាច្រើន។ ជាពិសេសនៅភូមិអណ្ដូងឫស្សី ដែលមានប្រវត្តិជាង ១,៥០០ ឆ្នាំមកហើយ ដោយដីឥដ្ឋនៅតំបន់នេះមានគុណភាពល្អ។ ខេត្តសៀមរាប មានសិប្បកម្មឥដ្ឋបុរាណដែលផលិតឥដ្ឋសម្រាប់ជួសជុលប្រាសាទនានានៅក្នុងតំបន់អង្គរ។ សិប្បកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា។ ខេត្តកណ្តាល ដូចជា ព្រែកអញ្ចាញ នគរលឿង ព្រែកហូរ តំបន់ទាំងនេះក៏មានឡឥដ្ឋជាច្រើនផងដែរ ដោយសារមានប្រភពដីឥដ្ឋល្អសម្រាប់ផលិត។ សិប្បកម្មផលិតឥដ្ឋ និងក្បឿងនៅកម្ពុជា គឺជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលបានបន្តរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ន។ ទោះបីជាមានការប្រែប្រួលខ្លះៗ និងប្រឈមនឹងបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សំណង់ និងរក្សាតម្លៃប្រពៃណីរបស់ជាតិ។